នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ប្រធានបទនៃការរួមរស់នៅជាមួយគ្នាមុនពេលរៀបការ ដែលគេនិយមហៅថា "សាកល្បងរស់នៅជាមួយគ្នា" គឺជាចំណុចដ៏រសើបមួយដែលកំពុងស្ថិតក្នុងការផ្លាស់ប្តូរ ប៉ុន្តែនៅមិនទាន់មានការបើកចំហរទូលំទូលាយនៅឡើយទេ។ ទោះបីជាយុវវ័យមួយចំនួន ជាពិសេសនៅទីក្រុងធំៗ ហាក់មានគំនិតទំនើបជាងមុនក៏ដោយ ក៏ផ្នត់គំនិតប្រពៃណី និងសម្ពាធសង្គមនៅតែមានឥទ្ធិពលខ្លាំងក្លាដដែល។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ប្រធានបទនៃការរួមរស់នៅជាមួយគ្នាមុនពេលរៀបការ គឺជាចំណុចដ៏រសើបមួយដែលកំពុងស្ថិតក្នុងការផ្លាស់ប្តូរ។ តាមប្រពៃណី និងជំនឿពីបុរាណ គំនិតនេះត្រូវបានចាត់ទុកថាផ្ទុយពីតម្លៃវប្បធម៌ខ្មែរ ដែលផ្ដោតសំខាន់លើ ព្រហ្មចារីយ៍ ជាពិសេសចំពោះស្ត្រី និងការគោរព តម្លៃគ្រួសារយ៉ាងខ្ពង់ខ្ពស់។ ការរស់នៅរួមគ្នាដោយគ្មានចំណងអាពាហ៍ពិពាហ៍ អាចនាំមកនូវការបាត់បង់កិត្តិយសសម្រាប់នារី និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់គ្រួសារទាំងសងខាងយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទសង្គមបច្ចុប្បន្នដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងការផ្លាស់ប្តូរវប្បធម៌ពីបរទេស គំនិតនៃការរួមរស់នៅមុនរៀបការហាក់មានការវិវត្តបន្តិចម្ដងៗ។ ដោយនៅតាមទីក្រុងធំៗ ជាពិសេសនៅរាជធានីភ្នំពេញ យុវជនមួយចំនួនដែលរស់នៅទីក្រុង និងមានការអប់រំខ្ពស់ ព្រមទាំងអ្នកដែលទទួលឥទ្ធិពលពីវប្បធម៌លោកខាងលិច អាចនឹងពិចារណា ឬអនុវត្តការរួមរស់នៅជាមួយគ្នាមុនពេលរៀបការ។ ហើយពួកគេយល់ថាការធ្វើបែបនេះអាចជាវិធីមួយដើម្បី ស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់ពីទម្លាប់រស់នៅ តម្លៃផ្ទាល់ខ្លួន និងការបន្សាំខ្លួនក្នុងនាមជាដៃគូជីវិត មុននឹងឈានទៅដល់ការប្តេជ្ញាចិត្តដ៏ធំមួយគឺអាពាហ៍ពិពាហ៍។ ពួកគេក៏ជឿថាវាអាចជួយ កាត់បន្ថយបញ្ហា ឬភាពមិនចុះសម្រុងក្រោយពេលរៀបការបានផងដែរ ដោយសារបានដឹងពីគ្នាគ្រប់ជ្រុងជ្រោយ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ជីវិតគ្រួសារ។ ផ្នត់គំនិតនេះបង្ហាញពីការប្រែប្រួលនៃទស្សនៈដែលផ្ដោតលើស្ថិរភាពរយៈពេលវែងនៃទំនាក់ទំនង លើសពីការប្រកាន់ខ្ជាប់នូវទម្រង់បែបបទប្រពៃណី។ ផ្ទុយទៅវិញ នៅតាមជនបទ និងក្រុមគ្រួសារអភិរក្សនិយមខ្លាំង គំនិតនៃការរួមរស់នៅជាមួយគ្នាមុនពេលរៀបការ គឺនៅតែត្រូវបានចាត់ទុកថា មិនអាចទទួលយកបាន ឬជាទង្វើដែលខុសឆ្គងពីគន្លងប្រពៃណីដ៏ល្អផូរផង់។ សម្ពាធពីសាច់ញាតិ មិត្តភក្តិ និងសហគមន៍នៅតែជាកត្តាដ៏ធំមួយដែលធ្វើឱ្យគូស្នេហ៍ភាគច្រើនមិនហ៊ានប្រព្រឹត្តបែបនេះជាចំហឡើយ ព្រោះខ្លាចរងការថ្កោលទោស និងការរើសអើងពីសង្គម។ ភរិយា ឬស្វាមីដែលរក្សាបាននូវភាពបរិសុទ្ធមុនរៀបការ ត្រូវបានសង្គមចាត់ទុកថាមាន តម្លៃខ្ពស់ និងជាគំរូដ៏ល្អដែលគួរយកតម្រាប់តាមសម្រាប់កូនចៅជំនាន់ក្រោយ។ នេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិត្តិយស និងកេរ្តិ៍ឈ្មោះក្នុងសង្គមខ្មែរ ដែលនៅតែជាកត្តាកំណត់ដ៏សំខាន់មួយ។ ជាក់ស្តែង មានគូស្នេហ៍ខ្លះក៏អាចនឹងរួមរស់នៅជាមួយគ្នាដែរ ប៉ុន្តែពួកគេតែងតែ លាក់បាំង មិនឱ្យក្រុមគ្រួសារ ឬសង្គមជុំវិញដឹងឡើយ។ ការលាក់បាំងនេះបង្ហាញយ៉ាងច្បាស់ថា ទោះបីជាមានការអនុវត្តខ្លះៗក៏ដោយ ក៏ការបើកចំហរពេញលេញនៅមិនទាន់មាននៅឡើយ ព្រោះគូស្នេហ៍ទាំងនោះខ្លាចរងការរិះគន់ បាត់បង់មុខមាត់ ឬជួបនឹងបញ្ហាធ្ងន់ធ្ងរពីក្រុមគ្រួសារដែលមិនទាន់ទទួលយកគំនិតនេះបាន។ ភាពស្ងៀមស្ងាត់នេះឆ្លុះបញ្ចាំងពីការតស៊ូផ្ទៃក្នុងរវាងតម្លៃប្រពៃណីដែលចាក់ឫសគល់ជ្រៅ និងនិន្នាការទំនើបនិយមដែលកំពុងរីកដុះដាលក្នុងចំណោមយុវជន។ សរុបមក សង្គមខ្មែរកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរផ្នត់គំនិតមួយដ៏សំខាន់ ប៉ុន្តែមិនទាន់មានការបើកចំហរទូលំទូលាយទាំងស្រុងអំពីការរួមរស់នៅជាមួយគ្នាមុនពេលរៀបការនោះទេ។ ផ្នត់គំនិតប្រពៃណីនៅតែចាក់ឫសគល់ជ្រៅនៅក្នុងសង្គម ខណៈដែលគំនិតទំនើបនិយមចាប់ផ្តើមរីកដុះដាលក្នុងចំណោមយុវជនមួយចំនួននៅតាមទីក្រុង។ ហើយការវិវត្តន៍នេះនឹងបន្តទៅមុខទៀត ប៉ុន្តែក្នុងល្បឿនយឺតៗ ក្រោមឥទ្ធិពលនៃកត្តាសង្គម សេដ្ឋកិច្ច និងវប្បធម៌។ ឯភាពខុសគ្នារវាងទីក្រុង និងជនបទ ក៏បង្ហាញពីគម្លាតនៃការទទួលយកនូវគំនិតថ្មីនេះផងដែរ។